សុខភាពផ្លូវចិត្តរបស់និស្សិតគឺជាផ្នែកមួយដ៏សំខាន់ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសនៅក្នុងបរិយាកាសសាកលវិទ្យាល័យដែលពោរពេញទៅដោយសម្ពាធសិក្សា និងសង្គម។ បញ្ហានៃសម្ពាធផ្លូវចិត្តទាំងនេះអាចកើតឡើងពីកត្តាផ្សេងៗដូចជាការផ្លាស់ប្តូរបរិស្ថានរស់នៅឆ្ងាយពីផ្ទះកំណើត។ ការលំបាកក្នុងការសម្របខ្លួនទៅនឹងប្រព័ន្ធសិក្សាថ្មីក៏ជាកត្តាមួយដែរ។ លើសពីនេះ បន្ទុកការងារសិក្សាច្រើនហួសហេតុអាចបង្កភាពតានតឹងយ៉ាងធ្ងន់ធ្ងរ។ ការខ្វះខាតធនធានហិរញ្ញវត្ថុក៏ជាសម្ពាធមួយសម្រាប់និស្សិតជាច្រើនផងដែរ។ នៅកម្ពុជា ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្តនៅតែជាប្រធានបទថ្មីថ្មោងមួយដែលទាមទារការពង្រឹងបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ។ ភាពតានតឹង ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្តអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ការសិក្សា និងជីវិតប្រចាំថ្ងៃរបស់និស្សិត។ វារួមបញ្ចូលទាំងការធ្លាក់ចុះគុណភាពសិក្សា និងការបាត់បង់ចំណង់ចំណូលចិត្តលើអ្វីមួយផ្សេងៗទៀត។ ករណីខ្លះ ដោយសារការធ្លាក់ទឹកចិត្តពីគ្រួសារ ខ្លួនឯង និងសង្គមអាចនាំឱ្យមានការបោះបង់ចោលការសិក្សាទៀតផង។ ដូច្នេះ ការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការគ្រប់គ្រងភាពតានតឹងនៅក្នុងសាកលវិទ្យាល័យគឺជារឿងចាំបាច់បំផុត។ និស្សិតខ្មែរជាច្រើននៅតែប្រឈមនឹងការភ័យខ្លាចក្នុងការនិយាយអំពីបញ្ហាផ្លូវចិត្តរបស់ពួកគេ។ ការភ័យខ្លាចនេះកើតឡើងដោយសារការយល់ច្រឡំថាអ្នកមានបញ្ហាផ្លូវចិត្តជាមនុស្សឆ្កួតឬខុសប្លែក។ វប្បធម៌ខ្មែរមួយចំនួននៅតែយល់ច្រឡំអំពីបញ្ហាសុខភាពផ្លូវចិត្តដោយចាត់ទុកថាវាជារឿងអបិយជំនឿ។ ការស្វែងរកជំនួយពីអ្នកជំនាញនៅតែជារឿងដែលមិនទាន់រីករាលដាលទូលំទូលាយដោយសារកង្វះអ្នកជំនាញនិងការយល់ដឹងទាប។ ការលាក់បាំងអារម្មណ៍ពិតអាចបង្កើនបន្ទុកផ្លូវចិត្តកាន់តែខ្លាំងដែលនាំឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ សាកលវិទ្យាល័យត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហានេះដើម្បីធានាថានិស្សិតទាំងអស់មានបរិយាកាសសិក្សាល្អបំផុត។ ការសិក្សានៅសាកលវិទ្យាល័យតម្រូវឱ្យនិស្សិតមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងពេលវេលា ការងារក្រុម និងសម្ពាធនៃកិច្ចការសិក្សាដែលជួនកាលអាចជាបន្ទុកធ្ងន់ធ្ងរ។ និស្សិតត្រូវរៀនពីរបៀបបែងចែកពេលវេលារវាងការសិក្សា ការងារ និងជីវិតផ្ទាល់ខ្លួន។ ការខ្វះខាតជំនាញគ្រប់គ្រងទាំងនេះអាចបង្កភាពតានតឹងយ៉ាងងាយ។ នៅក្នុងបរិបទនេះ ការយល់ដឹងអំពីសុខភាពផ្លូវចិត្តតាមរយៈថ្នាក់រៀនគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីផ្ដល់ចំណេះដឹងមូលដ្ឋានដល់និស្សិត។ សាកលវិទ្យាល័យអាចបញ្ចូលមុខវិជ្ជាស្តីពីសុខភាពផ្លូវចិត្តទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនជាមុខវិជ្ជាកំហិតឬជ្រើសរើស។ មុខវិជ្ជាទាំងនេះអាចបង្រៀននិស្សិតអំពីសញ្ញាដំបូងនៃភាពតានតឹង ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត ព្រមទាំងវិធីសាស្ត្រដោះស្រាយបឋម។ ពួកគេក៏អាចរៀនពីវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ឱ្យបានត្រឹមត្រូវនិងស្វែងរកជំនួយនៅពេលចាំបាច់ដោយមិនស្ទាក់ស្ទើរ។ ឧទាហរណ៍ ថ្នាក់បំណិនជីវិតអាចផ្តោតលើការអភិវឌ្ឍន៍ភាពធន់របស់និស្សិតឱ្យពួកគាត់អាចទប់ទល់នឹងបញ្ហាផ្លូវចិត្តបានយ៉ាងល្អប្រសើរ។ ការបើកវគ្គបណ្ដុះបណ្ដាលខ្លីៗអំពីបច្ចេកទេសបន្ធូរអារម្មណ៍ដូចជាការធ្វើសមាធិ ឬលំហាត់ដកដង្ហើមជ្រៅៗក៏ជាគំនិតល្អដែរដើម្បីជួយកាត់បន្ថយភាពតានតឹងភ្លាមៗ។ លើសពីនេះ ថ្នាក់រៀនក៏អាចក្លាយជាវេទិកាសម្រាប់ការពិភាក្សាបើកចំហអំពីបញ្ហាផ្លូវចិត្តដោយមិនមានការរើសអើងឬការវិនិច្ឆ័យ។ ការអនុញ្ញាតឱ្យនិស្សិតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអាចកាត់បន្ថយការភ័យខ្លាចក្នុងសង្គមនិងលើកទឹកចិត្តអ្នកដទៃឱ្យហ៊ាននិយាយ។ វាបង្កើតបរិយាកាសសិក្សាមួយដែលមានសុវត្ថិភាពនិងការគាំទ្រផ្លូវចិត្តដល់និស្សិតគ្រប់រូប។ គ្រូបង្រៀនក៏អាចដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការពិភាក្សាទាំងនេះដោយផ្ដល់ការណែនាំត្រឹមត្រូវនិងបង្ហាញការយកចិត្តទុកដាក់ចំពោះសិស្ស។ ការលើកទឹកចិត្តនិស្សិតឱ្យនិយាយចេញអាចជួយពួកគេឱ្យដោះស្រាយបញ្ហាបានទាន់ពេលវេលាមុនពេលវារីករាលដាលដល់កម្រិតធ្ងន់ធ្ងរ។ ក្រៅពីនេះ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងស្ត្រេសមុនពេលប្រឡងក៏ជាការអនុវត្តដ៏ល្អមួយដើម្បីត្រៀមខ្លួន និងផ្លូវចិត្ត។ និស្សិតនឹងរៀនពីវិធីសាស្ត្រដោះស្រាយភាពតានតឹងដែលទាក់ទងនឹងការសិក្សាប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តបច្ចេកទេសដកដង្ហើមជ្រៅៗ ឬការធ្វើលំហាត់ប្រាណស្រាលៗអាចជួយបានយ៉ាងមានប្រសិទ្ធភាព។ ថ្នាក់រៀនក៏អាចផ្សព្វផ្សាយព័ត៌មានអំពីសេវាប្រឹក្សាយោបល់ដែលមាននៅក្នុងសាកលវិទ្យាល័យឱ្យបានទូលំទូលាយបំផុត។ ការផ្ដល់ព័ត៌មានច្បាស់លាស់នេះគឺសំខាន់សម្រាប់និស្សិតដែលត្រូវការជំនួយភ្លាមៗ។ ការបង្កើតធនធានឌីជីថលដែលងាយស្រួលចូលប្រើប្រាស់ដូចជាកម្មវិធីទូរស័ព្ទឬគេហទំព័រផ្លូវការក៏ជារឿងចាំបាច់ផងដែរ។ ការបណ្ដុះបណ្ដាលនេះនឹងជួយឱ្យនិស្សិតមានភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តដើម្បីសម្រេចបានការសិក្សាល្អ។ ការបញ្ចូលប្រធានបទនេះទៅក្នុងកម្មវិធីសិក្សាគឺជាជំហានដំបូងដ៏សំខាន់និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តសម្រាប់សិស្ស។ សាកលវិទ្យាល័យមានតួនាទីសំខាន់ក្នុងការបង្កើតបរិយាកាសដែលគាំទ្រសុខភាពផ្លូវចិត្តរបស់និស្សិតគ្រប់រូបឱ្យមានផាសុកភាពក្នុងការសិក្សា។ ការផ្សព្វផ្សាយពីសាលាអាចធ្វើឡើងតាមរយៈយុទ្ធនាការអប់រំទ្រង់ទ្រាយធំនិងតូចជាប្រចាំនៅទូទាំងបរិវេណសាលា។ ពួកគេអាចរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំស្តីពីសុខភាពផ្លូវចិត្តដូចជាពិព័រណ៍សុខភាពឬការរត់ប្រណាំងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់និស្សិតនិងសហគមន៍។ ការអញ្ជើញវាគ្មិនល្បីៗដែលជាអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តមកចែករំលែកបទពិសោធន៍អាចផ្ដល់ចំណេះដឹងថ្មីៗនិងកម្លាំងចិត្តដល់អ្នកដែលកំពុងជួបការលំបាក។ ការចែករំលែករឿងរ៉ាវជោគជ័យរបស់បុគ្គលដែលបានយកឈ្នះលើបញ្ហាផ្លូវចិត្តអាចផ្ដល់កម្លាំងចិត្តដល់អ្នកដែលកំពុងជួបប្រទះនូវបញ្ហាស្រដៀងគ្នា។ សាលាក៏គួរមានមជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្លូវចិត្តដែលមានបុគ្គលិកជំនាញគ្រប់គ្រាន់និងមានលទ្ធភាពឆ្លើយតបនឹងតម្រូវការកើនឡើងរបស់និស្សិត។ សេវាកម្មទាំងនេះត្រូវតែរក្សាការសម្ងាត់ខ្ពស់ដើម្បីឱ្យនិស្សិតមានទំនុកចិត្តក្នុងការស្វែងរកជំនួយដោយមិនភ័យខ្លាចការវិនិច្ឆ័យ។ ការផ្សព្វផ្សាយអំពីសេវាកម្មទាំងនេះត្រូវតែធ្វើឡើងជាប្រចាំនៅគ្រប់មហាវិទ្យាល័យនិងតាមបណ្ដាញទំនាក់ទំនងផ្សេងៗរបស់សាលា។ ការបិទផ្សាយព័ត៌មាននៅតាមបរិវេណសាលា ឬបណ្តាញសង្គមរបស់សាលាក៏ជាមធ្យោបាយមួយដែរដើម្បីជាចំណេះទៅដល់និស្សិតឱ្យបានទូលំទូលាយ។ ការបង្កើតក្រុមគាំទ្រមិត្តភ័ក្តិក្នុងចំណោមនិស្សិតអាចជួយពួកគេឱ្យមានភាពរីករាយនិងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក។ ក្រុមទាំងនេះអាចជាកន្លែងដែលនិស្សិតអាចចែករំលែកបទពិសោធន៍ដោយមិនមានការភ័យខ្លាចឬការរើសអើង។ សាកលវិទ្យាល័យគួរតែលើកទឹកចិត្តឱ្យមានសកម្មភាពក្រៅកម្មវិធីសិក្សាដែលជួយដល់សុខភាពផ្លូវចិត្តនិងកាត់បន្ថយស្ត្រេស។ ការកាត់បន្ថយផ្លូវចិត្តតាមរយះ ការរៀបចំថ្នាក់យូហ្គា ថ្នាក់សមាធិ ឬក្លឹបកីឡាអាចជួយបន្ធូរភាពតានតឹងបានយ៉ាងល្អ។ ការផ្តល់កន្លែងសម្រាប់សម្រាកលំហែកាយនិងសិក្សាដោយសេរីក៏សំខាន់ដែរសម្រាប់ការសម្រួលអារម្មណ៍របស់និស្សិត។ ទាំងអស់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការថែរក្សាសុខុមាលភាពរបស់និស្សិតឱ្យបានល្អប្រសើរ។ គំនិតផ្តួចផ្តើមទាំងនេះរបស់សាលានឹងជួយបង្កើតបរិយាកាសវិជ្ជមានដល់សិស្សនិស្សិតគ្រប់រូបក្នុងការរៀនសូត្រប្រកបដោយភាពរីករាយ។ គ្រូបង្រៀនគឺជាបុគ្គលិកជួរមុខដែលមានទំនាក់ទំនងផ្ទាល់ជាមួយនិស្សិតជារៀងរាល់ថ្ងៃនិងជាអ្នកផ្ដល់ឥទ្ធិពលសំខាន់លើជីវិតរបស់ពួកគេ។ ដូច្នេះ ពួកគាត់មានតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សុខភាពផ្លូវចិត្តរបស់និស្សិត។ គ្រូបង្រៀនគួរតែត្រូវបានបណ្ដុះបណ្ដាលអំពីសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តដែលអាចកើតមានលើនិស្សិតដូចជាការផ្លាស់ប្តូរឥរិយាបថឬការធ្លាក់ចុះការសិក្សាភ្លាមៗ។ ពួកគាត់ត្រូវរៀនពីវិធីសាស្ត្រក្នុងការនិយាយដោយប្រុងប្រយ័ត្ននិងស្ថាបនាជាមួយនិស្សិតដែលកំពុងជួបការលំបាកដោយមិនធ្វើឱ្យពួកគេមានអារម្មណ៍ថាត្រូវបានគេតាមដាន និងវិនិច្ឆ័យ។ ការស្ដាប់ដោយយកចិត្តទុកដាក់និងការបង្ហាញការយល់ចិត្តគឺជាគន្លឹះសំខាន់ដើម្បីកសាងទំនុកចិត្តរវាងគ្រូនិងសិស្ស។ គ្រូបង្រៀនក៏អាចក្លាយជាស្ពានភ្ជាប់និស្សិតទៅកាន់សេវាប្រឹក្សាយោបល់ផ្លូវចិត្តដែលមានជំនាញផងដែរ។ ការណែនាំនិស្សិតឱ្យស្វែងរកជំនួយពីអ្នកជំនាញគឺជាការទទួលខុសត្រូវមួយដ៏សំខាន់ដើម្បីធានាថាពួកគេទទួលបានការព្យាបាលត្រឹមត្រូវ។ ពួកគេមិនគួរព្យាយាមធ្វើជាអ្នកប្រឹក្សាដោយខ្លួនឯងនោះទេព្រោះអាចបង្កផលវិបាកដល់និស្សិតបាន។ ការយល់ដឹងពីសម្ពាធសិក្សាដែលនិស្សិតជួបប្រទះក៏ជារឿងចាំបាច់ដែរដើម្បីជួយសម្រួលដល់ការសិក្សារបស់ពួកគេ។ គ្រូបង្រៀនអាចកែសម្រួលវិធីសាស្ត្របង្រៀននិងការដាក់កិច្ចការផ្ទះដើម្បីកាត់បន្ថយភាពតានតឹងដែលមិនចាំបាច់។ ការផ្តល់មតិកែលម្អប្រកបដោយការស្ថាបនាអាចជួយឱ្យនិស្សិតមានអារម្មណ៍ល្អប្រសើរនិងមានកម្លាំងចិត្តបន្តការសិក្សាដោយភាពជឿជាក់។ ការលើកទឹកចិត្តនិស្សិតឱ្យចូលរួមក្នុងសកម្មភាពក្រៅម៉ោងសិក្សាក៏ជាការល្អផងដែរសម្រាប់ការបន្ធូរអារម្មណ៍និងការកសាងទំនាក់ទំនងសង្គម។ ការបង្កើតបរិយាកាសថ្នាក់រៀនដែលមានភាពកក់ក្តៅនិងការគាំទ្រគឺជារឿងសំខាន់បំផុតដើម្បីឱ្យនិស្សិតមានអារម្មណ៍សុវត្ថិភាព។ និស្សិតនឹងមានអារម្មណ៍ថាពួកគេត្រូវបានយកចិត្តទុកដាក់និងឱ្យតម្លៃនៅក្នុងស្ថានភាពជួបបញ្ហាផ្លូវចិត្ត។ គ្រូបង្រៀនអាចរៀបចំម៉ោងពិគ្រោះយោបល់ផ្ទាល់ខ្លួនសម្រាប់និស្សិតដែលត្រូវការជំនួយបន្ថែមឬការណែនាំជាលក្ខណៈឯកជន។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់គ្រូបង្រៀនចំពោះសុខុមាលភាពរបស់និស្សិតដែលជាធនធានមនុស្សរបស់ជាតិនាពេលអនាគត។ សរុបមក ការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការគ្រប់គ្រងភាពតានតឹងនៅក្នុងសាកលវិទ្យាល័យនៅកម្ពុជាតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់។ តាមរយៈការបញ្ចូលប្រធានបទនេះទៅក្នុងកម្មវិធីសិក្សាជាផ្លូវការ ការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសាលាដើម្បីបំបាត់ការរើសអើង និងការបណ្ដុះបណ្ដាលគ្រូបង្រៀនឱ្យមានសមត្ថភាពក្នុងការជួយ។ យើងអាចបង្កើតបរិយាកាសសិក្សាមួយដែលមានសុវត្ថិភាព គាំទ្រ និងលើកកម្ពស់សុខុមាលភាពផ្លូវចិត្តរបស់និស្សិតឱ្យបានល្អប្រសើរបំផុត។ ការវិនិយោគលើសុខភាពផ្លូវចិត្តរបស់និស្សិតគឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិទាំងមូលព្រោះពួកគេជាអ្នកបន្តវេន។ ការដោះស្រាយបញ្ហានេះតម្រូវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតទាំងនៅកម្រិតបុគ្គល និងសង្គមដើម្បីលុបបំបាត់ការរើសអើងនិងការវិនិច្ឆ័យ។ ការផ្តល់គំនិតប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាពនិងជាការសម្ងាត់គឺជាគន្លឹះដើម្បីរក្សាឯកជនភាព និងធ្វើឱ្យសិស្សព្រមនិយាយពីបញ្ហាទាំងអស់ដែលកប់ក្នុងចិត្តជាយូរមកហើយ។ ប្រធានបទសុខភាពផ្លូវចិត្តក្លាយជារឿងសំខាន់និងអាចនិយាយបានដោយសេរីដែលជាគោលដៅចាំបាច់បំផុតសម្រាប់សម្រាលបន្ទុកផ្លូវចិត្តបានយ៉ាងល្អ។